គោព្រៃ គឺជាប្រភេទសត្វពាហនៈព្រៃមួយប្រភេទដ៏កម្របំផុតក្នុងពិភពលោក និងមានឋានៈជា សត្វនិមិត្តរូបជាតិរបស់កម្ពុជា។ វាត្រូវបានទទួលស្គាល់ថាជានិមិត្តសញ្ញានៃវប្បធម៌ និងធម្មជាតិរបស់ខ្មែរ តាំងពីឆ្នាំ ១៩៦៤ មកម្ល៉េះ។ គោព្រៃមានលក្ខណៈពិសេសប្លែកពីគោធម្មតា ដែលធ្វើឱ្យវាក្លាយជាសត្វដ៏មានតម្លៃ និងអាថ៌កំបាំង។ ទោះជាយ៉ាងណាក៏ដោយ អត្ថិភាពរបស់វានៅក្នុងធម្មជាតិនៅតែជាចម្ងល់មួយដ៏ធំ។ ការបាត់ខ្លួនរបស់វាបានបន្សល់ទុកនូវសំណួរជាច្រើនដែលអ្នកវិទ្យាសាស្ត្រនៅតែបន្តស្វែងរកចម្លើយរហូតមកដល់ពេលបច្ចុប្បន្ន។ គោព្រៃមានរូបរាងធំសម្បើម និងមានលក្ខណៈខុសប្លែកពីគោស្រុក។ វាមានកម្ពស់ខ្ពស់ប្រមាណជា ១.៧ ទៅ ១.៩ ម៉ែត្រ និងមានទម្ងន់រហូតដល់ ៩០០ គីឡូក្រាម។ គោឈ្មោលមានពណ៌ប្រផេះចាស់ស្ទើរខ្មៅ ចំណែកឯគោញីមានពណ៌ប្រផេះស្រាលជាង។ លក្ខណៈពិសេសដែលគួរឱ្យកត់សម្គាល់បំផុតរបស់គោឈ្មោលគឺ ស្នែងដ៏វែងនិងស្រួចរបស់វា ដែលអាចលូតលាស់រហូតដល់ ៨០ សង់ទីម៉ែត្រ និងមានរាងកោងដូចដងធ្នូ។ នៅលើចុងស្នែងមានរោមដុះគ្របដណ្ដប់មើលទៅដូចជាស្រោមមួយយ៉ាងដូច្នោះដែរ។ គោឈ្មោលក៏មានរោមវែងៗនៅក្រោមបំពង់ករបស់វាផងដែរ ដែលមើលទៅដូចជាក្រមាខ្មែរយ៉ាងដូច្នេះ។ គោព្រៃជាធម្មតាមានជីវិតរស់នៅជាហ្វូងតូចៗដែលមានទាំងឈ្មោលនិងញីនៅក្នុងតំបន់ព្រៃរបោះ និងវាលស្មៅ។ វាត្រូវបានគេដឹងថាចូលចិត្តស៊ីស្មៅ និងស្លឹករុក្ខជាតិជាអាហារ។ ចាប់តាំងពីឆ្នាំ ១៩៧០ មក វត្តមានរបស់គោព្រៃត្រូវបានគេរាយការណ៍ថាមានការថយចុះយ៉ាងគំហុក។ ការឃើញគោព្រៃចុងក្រោយគេបង្អស់ដែលត្រូវបានបញ្ជាក់ច្បាស់លាស់គឺនៅឆ្នាំ ១៩៦៩ នៅខេត្តព្រះវិហារ។ ចាប់ពីពេលនោះមក ទោះបីជាមានការខិតខំប្រឹងប្រែងយ៉ាងខ្លាំងពីសំណាក់អ្នកវិទ្យាសាស្ត្រ និងអង្គការអភិរក្សក៏ដោយ ក៏ពួកគេមិនអាចរកឃើញភស្តុតាងជាក់លាក់ណាមួយដែលបញ្ជាក់ពីអត្ថិភាពរបស់គោព្រៃនៅក្នុងព្រៃធម្មជាតិទៀតឡើយ។ ការបាត់ខ្លួនរបស់វាត្រូវបានគេចាត់ទុកថាជារឿងដ៏អាថ៌កំបាំងមួយនៅក្នុងពិភពលោក។ អ្នកជំនាញខ្លះបានសន្និដ្ឋានថា វាប្រហែលជា ផុតពូជទៅហើយ។ មូលហេតុចម្បងដែលនាំឱ្យគោព្រៃបាត់ខ្លួនត្រូវបានគេជឿថាបណ្តាលមកពី សង្គ្រាមស៊ីវិល ដែលបានធ្វើឱ្យបរិស្ថានព្រៃឈើបាត់បង់ និងការបរបាញ់ខុសច្បាប់ដើម្បីយកស្នែងរបស់វា។ ការបរបាញ់នេះត្រូវបានធ្វើឡើងទាំងដើម្បីការលក់ដូរ និងដើម្បីយកសាច់បរិភោគ។ ទោះបីជាស្ថានភាពរបស់គោព្រៃមានភាពស្រពិចស្រពិលក្តី ក៏ការស្វែងរកវាមិនទាន់ត្រូវបានបញ្ចប់នោះទេ។ អ្នកវិទ្យាសាស្ត្រ អ្នកអភិរក្ស និងរដ្ឋាភិបាលនៅតែបន្តធ្វើការយ៉ាងសកម្មដើម្បីស្វែងរកភស្តុតាងណាមួយ។ មានរបាយការណ៍ដែលមិនត្រូវបានបញ្ជាក់ច្បាស់លាស់មួយចំនួនថា គោព្រៃប្រហែលជានៅមានវត្តមាននៅក្នុងតំបន់ព្រៃជ្រៅៗនៃប្រទេសកម្ពុជា ថៃ ឡាវ ឬវៀតណាម។ ក្រុមស្រាវជ្រាវបានដាក់ ម៉ាស៊ីនថតស្វ័យប្រវត្តិ (camera trap) ជាច្រើនកន្លែងនៅក្នុងតំបន់ព្រៃជ្រៅដែលគេជឿថាជាជម្រករបស់គោព្រៃ។ គម្រោងមួយចំនួនបានសហការជាមួយសហគមន៍មូលដ្ឋានដើម្បីទទួលបានព័ត៌មានពីការឃើញគោព្រៃដោយចៃដន្យ។ បច្ចុប្បន្ននេះ មានការផ្តោតសំខាន់លើការការពារព្រៃឈើ និងការអនុវត្តច្បាប់ដើម្បីទប់ស្កាត់ការបរបាញ់ខុសច្បាប់។ ថ្វីត្បិតតែមិនទាន់មានភស្តុតាងជាក់ស្តែងក្តី ក៏ក្តីសង្ឃឹមនៅតែមាន។ ការរកឃើញគោព្រៃឡើងវិញនឹងក្លាយជាដំណឹងដ៏អស្ចារ្យសម្រាប់ពិភពលោកទាំងមូល ជាពិសេសសម្រាប់ប្រទេសកម្ពុជា។ វាជាភារកិច្ចរបស់យើងទាំងអស់គ្នាក្នុងការថែរក្សាព្រៃឈើ និងប្រភេទសត្វកម្ររបស់យើង ដើម្បីកុំឱ្យមានការបាត់បង់ដ៏គួរឱ្យសោកស្តាយមួយទៀតកើតឡើង។